ខេត្តកំពង់ស្ពឺ ជាខេត្តមួយស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ ដែលល្បីល្បាញដោយសារសក្ដានុពលធម្មជាតិដ៏ស្រស់ត្រកាល និងកេរដំណែលវប្បធម៌ដ៏ចំណាស់។ អ្នកទេសចរណ៍ក៏អាចស្វែងយល់ពីភាពបៃតងនៃរមណីយដ្ឋានធម្មជាតិ ក៏ដូចជាទៅទស្សនាកិច្ចកន្លែងផលិតកម្មក្នុងស្រុកដែលជាអត្តសញ្ញាណរបស់ខេត្តនេះផងដែរ។ ចំពោះរមណីយដ្ឋានធម្មជាតិគិរីរម្យ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគិរីរម្យគ្របដណ្ដប់ដោយព្រៃឈើក្រាស់ ភ្នំ និងទឹកជ្រោះជាច្រើន ដែលផ្ដល់នូវបរិយាកាសបរិសុទ្ធ និងស្រស់ស្រាយ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរឡើងភ្នំ ដើរកម្សាន្តតាមផ្លូវលំជុំវិញព្រៃ រីករាយជាមួយការបោះតង់ក្រោមដើមឈើធំៗ ឬទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត។ គិរីរម្យក៏ជាទីជម្រករបស់សត្វព្រៃកម្រជាច្រើនប្រភេទផងដែរ។ ឧទ្យានជាតិគិរីរម្យមានទីតាំងស្ថិតនៅក្នុង ភូមិដំរីផុត ឃំុគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យាននេះលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។ វាជាឧទ្យានជាតិដែលត្រូវបានបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ ព្រៃធម្មជាតិនៅតំបន់គិរីរម្យ ភាគច្រើនជាប្រភេទព្រៃស្រល់ និងមានព្រៃឈើជាច្រើនប្រភេទទៀត។ រីឯព្រៃស្រល់ធម្មជាតិគឺជាចំណុចពិសេសរបស់រមណីយដ្ឋាននេះ ហើយក៏ជាព្រៃស្រល់បំរុងទុកធំជាងគេបំផុតនៅប្រទេសកម្ពុជាផងដែរ។ គេបែងចែកព្រៃនៅតំបន់នោះជាបីប្រភេទគឺ ព្រៃស្រល់ចម្រុះ ព្រៃស្លឹកធំដែលដុះនៅតាមមាត់អូរ ជ្រោះ ស្ទឹង និងព្រៃស្រោងសើមដែលសំបូរទៅដោយជីវចម្រុះ។ នៅរៀងរាល់ចុងសប្ដាហ៍មានភ្ញៀវទេសចរណ៍ពីក្រុងភ្នំពេញជាច្រើនតែង នាំគ្នាទៅសម្រាកលំហែរកាយកម្សាន្តលេងជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅទីនោះ ហើយវាក៏ជាកន្លែងទទួលទានអាហារភិកនីកដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ អាហារក្នុងស្រុកជាច្រើនប្រភេទត្រូវបានអ្នកស្រុកលក់សម្រាប់ ភ្ញៀវជាតិ និងភ្ញៀវបរទេស ក្រៅពីនេះក៏មានការលក់នៅតាមកញ្ចុះនាដងស្ទឹងនឹងអូរនៅទីនោះផងដែរ ឯតម្លៃនៃម្ហូបអាហារមានភាពសមរម្យដែលអាចទទួលយកបាន។ ចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាពនៃតំបន់ឧទ្យានជាតិគិរីរម្យទាំងមូល គឺមានលក្ខណៈល្អប្រសើរណាស់ ដែលអំណោយផលដល់ការអភិវឌ្ឍន៍ ខាងវិស័យទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍និងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តសប្បាយគ្រប់រដូវកាល។ នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ បច្ចុប្បន្នមានតំបន់ទេសចរណ៍សំខាន់ៗ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា និងលេងកម្សាន្តសប្បាយជាច្រើន។ ក្នុងនោះមានរមណីយដ្ឋានទឹកជ្រោះភ្នំ ដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ចំការតែ ភ្នំថ្មដា និងតំបន់ល្អាងភ្នំ។ ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗខាងលើនេះតំបន់ឧទ្យានជាតិគិរីរម្យ នៅមានតំបន់សំខាន់ៗជាច្រើនទៀត ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមានទឹកធ្លាក់ដ៏ខ្ពស់អមដោយធម្មជាតិស្រស់ត្រកាលនោះ គឺរមណីយដ្ឋានទឹកធ្លាក់អូរច្រាក ឬហៅថា ទឹកធ្លាក់ចំបក់ ដែលតាំងនៅផ្នែកខាងជើងនៃតំបន់ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់មកគឺ ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន បែបធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។ ទីកម្សាន្តមួយកន្លែងនេះ ជាតំបន់ទេសចរណ៍ធម្មជាតិស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរទីជិតឆ្ងាយឱ្យចូលកម្សាន្តជារៀងរាល់ថ្ងៃ។ ទឹកធ្លាក់មានឈ្មោះបោះសម្លេងក្នុងខេត្តកំពង់ស្ពឺមួយកន្លែងនេះមានទីតាំងស្ថិតនៅ ភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ តំបន់ទឹកធ្លាក់ជ្រាវបានបើកឲ្យដំណើរការកាលពីឆ្នាំ២០១៥ ដែល មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ។ ទឹកធ្លាក់មួយកន្លែងនេះគឺមានជម្រាលទឹកធ្លាក់ច្រើនដំណាក់ដែល អំណោយផលយ៉ាងល្អដល់ការងូតទឹកធ្លាក់លេងកម្សាន្ដយ៉ាងសប្បាយរីករាយពីសម្រាប់ភ្ញៀវទេសចរ ។ សម្រាប់ចំណុចលេចធ្លោនិងតែងទាក់ទាញភ្ញៀវទេសចរឱ្យចូលកម្សាន្ម រមណីយដ្ឋានមួយកន្លែងនេះរួមមានដូចជា លេងទឹកឬងូតទឹកធ្លាក់ដ៏ត្រជាក់ពីលើកំពូលភ្នំ ទស្សនាទេសភាពព្រៃភ្នំ ទស្សនាចំការអ្នកស្រុកជាដើម ។ ជាងនេះទៅទៀត ភ្ញៀវទេសចរអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ ។ តំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥០ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត ។ ទឹកធ្លាក់ជ្រាវ ជាទីទេសចរណ៍មួយ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំភ្ញៀវទេសចរទៅកម្សាន្ត ក្នុងពេលថ្ងៃឈប់សម្រាកពិសេសថ្ងៃសៅរ៍ អាទិត្យនិងថ្ងៃបុណ្យជាតិ ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះជ្រាវ ភ្ញៀវទេសចរមានភាពងាយស្រួលដោយគេអាចធ្វើដំណើរថ្មើរជើងឡើងទៅកាន់តំបន់កម្សាន្តឬទៅកន្លែងទឹកធ្លាក់ផ្ទាល់តែម្តង ។ ចំពោះចំណតរថយន្តនិងម៉ូតវិញទៀតសោត ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានតែម្តង ។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះជ្រាវ គឺមានកញ្ចុះអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផ្ទាល់តែម្តង។ អាហារមានច្រើនមុខច្រើនបែប ដែលក្នុងនោះថែមទាំងមានអាហារប្រចាំតំបន់ដូចជា មាន់ដុត ត្រីអាំង សម្លទំពាំង ជាដើមដែលមានរស់ជាតិគួរជាទីគាប់ចិត្ត។ បន្ទាប់មកទៀតរមណីយដ្ឋានភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកំពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីភ្នំពេញ។ សម្រាប់អ្នកចូលចិត្តបោះតង់ និងផ្សងព្រេង រមណីយដ្ឋានភ្នំខ្នងផ្សារ គឺជាជម្រើសដ៏ល្អបំផុត។ ការធ្វើដំណើរទៅដល់ភ្នំនេះតម្រូវឲ្យមានការដើរឡើងភ្នំដ៏វែងបន្តិច ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺទេសភាពផ្ទៃមេឃពណ៌ខៀវលាតសន្ធឹងជាមួយវាលស្មៅដ៏បៃតងខ្ចី និងពពកអណ្ដែតក្បែរៗខ្លួនប្រៀបដូចឋានសួគ៌។ នៅទីនេះ មានសហគមន៍ទេសចរណ៍ខ្នងផ្សា ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរណ៍ដែលចង់មកលេងកំសាន្ត។ សម្រាប់ការជូនដើរព្រៃ ឡើងភ្នំ ម្នាក់៨០,០០០រៀល ក្នុងមួយថ្ងៃ តែបើលោកអ្នក ដេកមួយយប់លើភ្នំមានន័យថា២ថ្ងៃ ដូច្នេះ២ថ្ងៃ គឺ១៦០,០០០រៀល។ គោយន្តសម្រាប់ធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ ១២០,០០០រៀល (ទៅមក) ហើយអាចជិះបានគ្នា១០ទៅ១៥នាក់។ នៅទីនោះ មានការទទួលធ្វើម្ហូបមួយពេល តម្លៃ ១៤,០០០រៀល ក្នុងម្នាក់ និងមានតង់ និងកម្រាល តម្លៃ ៥៦,០០០រៀល ក្នុងមួយយប់។ ចំពោះការទៅដើរលេងនៅក្នុងតំបន់នេះអ្នកគួរតែត្រៀមនៅសម្ភារៈរួមមាន កាតាប ស្បែកជើង ស្រោមជើងកវែង ឈើច្រត់ ស្រោមដៃ មួក ពិល ខោអាវជើងវែងដៃវែង ស្រាលៗ ដែលឆាប់ស្ងួតញើស។ ជាពិសេសគឺម្ស៉ៅលាបជើងការពារសត្វល្អិតទៀក ប្រេងលាបកំដៅសាច់ដុំមុនដើរ និងក្រោយដើរ និងថ្នាំពេទ្យ ក្រដាសជាដើម។ រីឯចំណីអាហារយើងគួរត្រៀមអាហារណាក្រៀមៗទុកបានយូរ ស្រាលដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក។ ចំពោះអង្ករសម្រាប់ដាំបាយ គឺយើងអាចទិញពីអ្នកភូមិនៅខាងក្រោមយកទៅខាងលេីភ្នំបាន។ អ្នកគួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ សម្រាប់ជាអាហារពេលព្រឹក ។ ឯទឹកនៅទីនេះ រៀងពិបាកបន្តិចជាពិសេសនៅពេលរដូវប្រាំង តែមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញុាំ ឬធ្វេីម្ហូប ប៉ុន្តែគួរត្រៀមខ្លួនឯង ជាការប្រសើរ។ រឹតតែពិសេសជាងនេះទៅទៀតនោះ នៅតំបន់ភ្នំខ្នងផ្សាមានខ្នងភ្នំមួយទៀត ហៅថាភ្នំខ្នងក្រពើ ដែលលោកអ្នកមិនគួររំលងឡើយ។ អ្នកដើរភ្នំ ត្រូវចំណាយរយៈពេលដើរ៤ម៉ោងពីខ្នងផ្សាទៅខ្នងក្រពើ ហើយដើរតែ៤ម៉ោងពីខ្នងក្រពើដល់ភូមិតាំងបំពង់វិញហើយ។ ក្រៅពីកន្លែងធម្មជាតិ ខេត្តកំពង់ស្ពឺក៏ល្បីល្បាញផងដែរចំពោះ ស្ករត្នោត និងតំបន់ផលិតស្ករត្នោត។ ស្ថិតនៅក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ សមាគមស្ករត្នោតកំពង់ស្ពឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះមាន សមាជិកចំនួន ១៦៥ គ្រួសារ ដែលពួកគេគឺជាកសិករឡើងត្នោតផ្ទាល់តែម្ដង។ ស្ករត្នោតកំពង់ស្ពឺ គឺជាផលិតផលអត្តសញ្ញាណភូមិសាស្ត្រ ដែលបង្ហាញពីគុណភាព និងរសជាតិពិសេសរបស់វា។ ភ្ញៀវទេសចរណ៍អាចទៅទស្សនាភូមិអ្នកផលិតស្ករត្នោត ដើម្បីស្វែងយល់ពីដំណើរការផលិតស្ករត្នោតពីទឹកត្នោតស្រស់ រហូតក្លាយជាស្ករត្នោតរឹង ឬរាវ។ ការភ្លក់រសជាតិស្ករត្នោតស្រស់ៗ គឺជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវទេសចរផងដែរ។ សម្រាប់អ្នកចូលចិត្តស្រាបៀរ រោងចក្រស្រាបៀរអង្គរ ដែលស្ថិតនៅខេត្តកំពង់ស្ពឺ គឺជាកន្លែងមួយដែលមិនគួររំលងផងដែរ។ ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាផ្ទាល់នូវដំណើរការផលិតស្រាបៀរអង្គរ ដែលជាម៉ាកយីហោស្រាបៀរដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ការទស្សនារោងចក្រនេះ នឹងផ្ដល់នូវការយល់ដឹងកាន់តែច្បាស់អំពីបច្ចេកវិទ្យាទំនើប និងស្តង់ដារអនាម័យក្នុងការផលិតស្រាបៀរ។ សរុបមក ខេត្តកំពង់ស្ពឺពិតជាមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ដែលអាចផ្ដល់ជូនទាំងបទពិសោធន៍ធម្មជាតិដ៏អស្ចារ្យ និងការយល់ដឹងពីវប្បធម៌ ក៏ដូចជាផលិតផលក្នុងស្រុក។ ប្រសិនបើអ្នកកំពុងស្វែងរកគោលដៅទេសចរណ៍ជិតរាជធានីភ្នំពេញ កំពង់ស្ពឺគឺជាជម្រើសដ៏ល្អឥតខ្ចោះ។